វិស័យសិល្បៈនៅកម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានបើកដំណើរការសាលសិល្បៈ និងរៀបចំការតាំងពិពណ៌ក្នុងស្រុកកាន់តែច្រើនឡើង។ ការណ៍នេះបានផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់សាធារណជនក្នុងការស្វែងយល់ពីស្នាដៃសិល្បៈប្លែកៗ គាំទ្រសិល្បករក្នុងស្រុក និងទទួលបានបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប។ ការទស្សនាសាលសិល្បៈមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយមួយក្នុងការយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនៈវិស័យ ស្នាដៃ និងជីវិតរបស់សិល្បករខ្មែរនាពេលបច្ចុប្បន្ន។ វាគឺជាសកម្មភាពមួយដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យសិល្បៈជាតិ និងលើកកម្ពស់មោទកភាពវប្បធម៌។ ជាមួយគ្នានេះ សាលសិល្បៈ និងការតាំងពិពណ៌នានា ក៏បានក្លាយជាកន្លែងដ៏សំខាន់មួយសម្រាប់សិល្បករវ័យក្មេង និងសិល្បករដែលទើបនឹងរះថ្មីៗ ក្នុងការបង្ហាញទេពកោសល្យ និងស្នាដៃរបស់ពួកគេទៅកាន់សាធារណជន។ ពួកគេអាចផ្លាស់ប្តូរបទពិសោធន៍ជាមួយសិល្បករជំនាន់មុន និងទទួលបានការគាំទ្រពីអ្នកស្រឡាញ់សិល្បៈ។ នេះបានជួយជំរុញឲ្យមានការបង្កើតស្នាដៃសិល្បៈកាន់តែច្រើនឡើង និងមានភាពចម្រុះ។ អត្ថប្រយោជន៍នៃការទស្សនាសាលសិល្បៈ និងការតាំងពិពណ៌ ដើម្បីស្វែងយល់ពីសិល្បៈសម័យបច្ចុប្បន្ន គាំទ្រសិល្បករក្នុងស្រុក ទទួលបានបទពិសោធន៍វប្បធម៌ប្លែក បង្កើតចំណងជាមួយសិល្បករ ជាកន្លែងសម្រាកលំហែ។ ការបោះជំហានចូលទៅក្នុងសាលសិល្បៈ ឬការតាំងពិពណ៌មួយ គឺប្រៀបដូចជាការចូលទៅកាន់ពិភពមួយផ្សេងទៀត ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ពណ៌សម្បូរណ៍ និងការចាប់អារម្មណ៍ខ្លាំង។ អត្ថប្រយោជន៍នៃការទស្សនាស្នាដៃសិល្បៈមានច្រើនលើសលប់ ទាំងសម្រាប់បុគ្គល និងសង្គមជាតិទាំងមូល។ ការទស្សនាសិល្បៈមិនត្រឹមតែបំពេញតម្រូវការផ្នែកសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការបំផុសគំនិត និងការឆ្លុះបញ្ចាំងពីតម្លៃសង្គមផងដែរ។ វាអាចជួយឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ សង្គម និងទំនៀមទម្លាប់តាមរយៈសិល្បករ។ ការតាំងពិពណ៌សិល្បៈគឺជាផ្លូវមួយដែលបង្ហាញពីនិន្នាការ និងទម្រង់សិល្បៈសម័យបច្ចុប្បន្ន។ តាមរយៈការទស្សនាស្នាដៃទាំងនេះ យើងអាចយល់ដឹងពីគំនិតថ្មីៗ បច្ចេកទេសប្លែកៗ និងសារដែលសិល្បករចង់បង្ហាញ។ ឧទាហរណ៍ ស្នាដៃខ្លះអាចឆ្លុះបញ្ចាំងពីបញ្ហាសង្គម បរិស្ថាន ឬនយោបាយ ខណៈស្នាដៃខ្លះទៀតអាចផ្តោតលើសម្រស់ធម្មជាតិ ឬអរូបី។ វាជាឱកាសដ៏ល្អដើម្បីពង្រីកការយល់ដឹងរបស់យើងអំពីពិភពលោកជុំវិញខ្លួនតាមរយៈទស្សនៈរបស់សិល្បករ។ យើងអាចឃើញពីរបៀបដែលសិល្បករប្រើប្រាស់ពណ៌ រូបរាង និងវាយនភាពដើម្បីបង្កើតអារម្មណ៍ និងអត្ថន័យ។ នេះក៏ជួយឲ្យយើងអភិវឌ្ឍសមត្ថភាពក្នុងការវាយតម្លៃ និងស្វែងយល់ពីស្នាដៃសិល្បៈផងដែរ។ លើសពីនេះ ការយល់ដឹងពីសិល្បៈសម័យបច្ចុប្បន្ន គឺជាការយល់ដឹងអំពីដំណើរវិវត្តន៍នៃគំនិតមនុស្ស និងការផ្លាស់ប្តូរនៃសង្គម។ សិល្បករតែងប្រើប្រាស់ស្នាដៃរបស់ពួកគេជាមធ្យោបាយនៃការបញ្ចេញមតិ ការតវ៉ា ឬការអបអរសាទរចំពោះទិដ្ឋភាពផ្សេងៗនៃជីវិត។ ការទស្សនាស្នាដៃទាំងនេះផ្តល់នូវទស្សនៈវិស័យថ្មីៗ ដែលអាចជំរុញឲ្យយើងគិតពិចារណា និងចោទសួរអំពីពិភពលោកដែលយើងកំពុងរស់នៅ។ ឧទាហរណ៍ សិល្បករខ្លះអាចប្រើប្រាស់បច្ចេកទេសឌីជីថលដើម្បីបង្កើតស្នាដៃដែលឆ្លុះបញ្ចាំងពីឥទ្ធិពលបច្ចេកវិទ្យាលើជីវិតមនុស្ស។ ខណៈអ្នកខ្លះទៀតអាចប្រើប្រាស់សម្ភារៈកែច្នៃដើម្បីបង្ហាញពីសារអំពីការការពារបរិស្ថាន។ ការយល់ដឹងអំពីបរិបទនៃការបង្កើតស្នាដៃនីមួយៗក៏ជាផ្នែកមួយដ៏សំខាន់នៃការស្វែងយល់សិល្បៈផងដែរ។ យើងអាចសិក្សាពីប្រវត្តិផ្ទាល់ខ្លួនរបស់សិល្បករ ឥទ្ធិពលដែលជះមកលើពួកគេ ឬព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងអំឡុងពេលបង្កើតស្នាដៃនោះ។ នេះនឹងជួយឲ្យយើងមានការយល់ដឹងកាន់តែស៊ីជម្រៅ និងពេញចិត្តចំពោះស្នាដៃសិល្បៈ។ លើសពីនេះទៀត ការចូលរួមក្នុងការតាំងពិពណ៌សិល្បៈក៏ជាឱកាសមួយដើម្បីរៀនសូត្រពីវប្បធម៌ផ្សេងៗគ្នា និងពង្រីកចំណេះដឹងទូទៅ។ រាល់ការទស្សនា ឬការទិញស្នាដៃសិល្បៈ គឺជាការគាំទ្រដោយផ្ទាល់ដល់សិល្បករក្នុងស្រុក។ ការគាំទ្រនេះមិនត្រឹមតែជួយពួកគេផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏ធំធេងដែលជំរុញឲ្យពួកគេបន្តបង្កើតស្នាដៃថ្មីៗ និងអភិវឌ្ឍន៍ជំនាញរបស់ពួកគេ។ តាមរយៈការទស្សនាបានបង្ហាញថា យើងឲ្យតម្លៃចំពោះការងាររបស់ពួកគេ ហើយការចូលរួមរបស់យើងក៏ជួយផ្សព្វផ្សាយស្នាដៃរបស់ពួកគេទៅកាន់សាធារណជនកាន់តែទូលំទូលាយ។ ការគាំទ្រសិល្បករក្នុងស្រុកក៏ជួយរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ជាតិផងដែរ។ សិល្បករខ្មែរជាច្រើនបានប្រើប្រាស់ទេពកោសល្យរបស់ពួកគេដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ ការគាំទ្រសិល្បករក្នុងស្រុកក៏មានន័យថា យើងកំពុងវិនិយោគលើអនាគតនៃវិស័យសិល្បៈរបស់ប្រទេស។ នៅពេលសិល្បករមានលទ្ធភាពបង្កើតស្នាដៃដោយមិនបារម្ភពីបញ្ហាជីវភាព ពួកគេអាចផ្តោតអារម្មណ៍ពេញលេញលើការអភិវឌ្ឍទេពកោសល្យ និងការបង្កើតស្នាដៃប្រកបដោយគុណភាពខ្ពស់។ នេះនឹងនាំមកនូវការរីកចម្រើនដល់វិស័យសិល្បៈទាំងមូល ហើយធ្វើឲ្យប្រទេសជាតិមានមោទកភាព។ លើសពីនេះ ការទិញស្នាដៃសិល្បៈក្នុងស្រុកក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃវប្បធម៌ និងមានលក្ខណៈពិសេស។ ជំនួសឱ្យការទិញវត្ថុអនុស្សាវរីយ៍ដែលផលិតដោយម៉ាស៊ីន យើងអាចជ្រើសរើសស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីព្រលឹង និងគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរពិតប្រាកដ។ រាល់ការលក់ស្នាដៃសិល្បៈ គឺជាការបង្ហាញពីការទទួលស្គាល់ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ។ វាជួយឲ្យពួកគេមានកម្លាំងចិត្តបន្តការងាររបស់ខ្លួន និងអាចរស់នៅបានសមរម្យពីមុខរបរសិល្បៈ។ នេះក៏រួមចំណែកដល់ការបង្កើតសេដ្ឋកិច្ចច្នៃប្រឌិតមួយដែលគាំទ្រដល់សិល្បៈ និងវប្បធម៌ផងដែរ។ សិល្បៈគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌។ តាមរយៈការទស្សនាសាលសិល្បៈ និងការតាំងពិពណ៌ យើងទទួលបានបទពិសោធន៍វប្បធម៌ដ៏ប្លែក ដែលមិនអាចរកបានពីប្រភពផ្សេងទៀត។ ស្នាដៃសិល្បៈអាចបង្ហាញពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនក្នុងសម័យកាលផ្សេងៗគ្នា។ វាជាមធ្យោបាយដ៏ល្អមួយដើម្បីស្វែងយល់ពីឫសគល់នៃវប្បធម៌ខ្មែរ និងភាពចម្រុះនៃសិល្បៈពិភពលោក។ បទពិសោធន៍នេះអាចជួយពង្រីកទស្សនៈវិស័យរបស់យើង និងធ្វើឲ្យយើងកាន់តែបើកចិត្តទទួលយកភាពខុសប្លែកគ្នានៃវប្បធម៌។ សិល្បៈបម្រើជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់សង្គម ដែលបង្ហាញពីតម្លៃ ជំនឿ និងក្តីបារម្ភរបស់មនុស្សក្នុងសម័យកាលនីមួយៗ។ ឧទាហរណ៍ គំនូរបុរាណអាចបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនសម័យនោះ ចំណែកចម្លាក់នៅតាមប្រាសាទអាចឆ្លុះបញ្ចាំងពីជំនឿសាសនា និងទស្សនវិជ្ជា។ នៅពេលដែលយើងទស្សនាស្នាដៃសិល្បៈទាំងនេះ យើងមិនត្រឹមតែគយគន់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរៀនសូត្រពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបផងដែរ។ លើសពីនេះ សាលសិល្បៈជាច្រើនតែងតែរៀបចំការតាំងពិពណ៌អំពីវប្បធម៌ជាក់លាក់ណាមួយ ឬអំពីសិល្បៈពីតំបន់ផ្សេងៗគ្នា ដែលផ្តល់ឱកាសឲ្យយើងបានស្វែងយល់ពីភាពចម្រុះនៃវប្បធម៌មនុស្ស។ ការជួបប្រទះផ្ទាល់ជាមួយស្នាដៃសិល្បៈដែលបង្កើតឡើងដោយដៃមនុស្ស ផ្តល់នូវអារម្មណ៍ខុសប្លែកពីការមើលឃើញតាមរូបភាព ឬវីដេអូ។ យើងអាចមានអារម្មណ៍ពីថាមពល និងអារម្មណ៍ដែលសិល្បករបានបង្កប់នៅក្នុងស្នាដៃរបស់ពួកគេ។ នេះជួយជំរុញឲ្យមានការយល់ដឹង និងការគោរពចំពោះវប្បធម៌របស់អ្នកដទៃ។ ការទស្សនាសិល្បៈក៏អាចនាំឲ្យមានការសន្ទនាគ្នាអំពីវប្បធម៌ ដែលអាចពង្រឹងចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ នៅក្នុងសាលសិល្បៈ យើងក៏អាចប្រទះឃើញសិល្បៈប្រភេទផ្សេងៗគ្នា ដូចជាគំនូរ ចម្លាក់ ការសម្តែង សិល្បៈតន្ត្រី ឬសិល្បៈឌីជីថល ដែលទាំងអស់នេះសុទ្ធតែជាទម្រង់នៃការបញ្ចេញមតិវប្បធម៌។ នៅក្នុងការតាំងពិពណ៌មួយចំនួន ជាពិសេសការតាំងពិពណ៌ក្នុងស្រុក ភ្ញៀវអាចមានឱកាសជួបផ្ទាល់ជាមួយសិល្បករដែលជាម្ចាស់ស្នាដៃ។ ការជួបផ្ទាល់នេះអនុញ្ញាតឲ្យយើងជជែកជាមួយពួកគេ សួរសំណួរអំពីស្នាដៃរបស់ពួកគេ និងយល់ដឹងពីដំណើរការច្នៃប្រឌិតរបស់ពួកគេ។ ការសន្ទនាផ្ទាល់បែបនេះអាចបង្កើតចំណងពិសេសមួយរវាងអ្នកទស្សនា និងសិល្បករ ដែលធ្វើឲ្យការទស្សនាកាន់តែមានអត្ថន័យ។ វាជាឱកាសដ៏កម្រមួយដើម្បីទទួលបានការបកស្រាយផ្ទាល់ពីអ្នកបង្កើតស្នាដៃ។ ការបង្កើតចំណងជាមួយសិល្បករ មិនត្រឹមតែជាការទទួលស្គាល់ស្នាដៃរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការស្វែងយល់ពីប្រវត្តិផ្ទាល់ខ្លួន និងក្តីស្រមៃរបស់ពួកគេផងដែរ។ សិល្បករជាច្រើនបានបង្កប់នូវបទពិសោធន៍ជីវិត អារម្មណ៍ និងទស្សនៈវិស័យរបស់ពួកគេនៅក្នុងស្នាដៃ។ ការសន្ទនាទាំងនេះអាចជួយបំភ្លឺនូវអត្ថន័យដែលយើងប្រហែលជាមិនបានចាប់អារម្មណ៍ពីមុនមក។ ទំនាក់ទំនងរវាងសិល្បករ និងអ្នកទស្សនា គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីសិល្បៈ ដែលជួយជំរុញឲ្យមានការផ្លាស់ប្តូរគំនិត និងការច្នៃប្រឌិតថ្មីៗ។ លើសពីនេះ ការចូលរួមក្នុងកិច្ចសន្ទនាជាមួយសិល្បករក៏អាចជួយឲ្យអ្នកទស្សនាមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃសហគមន៍សិល្បៈ ហើយមិនមែនគ្រាន់តែជាអ្នកមើលប៉ុណ្ណោះទេ។ នេះអាចជំរុញឲ្យមានការចូលរួមសកម្មជាងមុនក្នុងព្រឹត្តិការណ៍សិល្បៈនានា និងការគាំទ្រសិល្បករក្នុងរយៈពេលវែង។ សម្រាប់សិល្បករវិញ ការទទួលបានមតិកែលម្អផ្ទាល់ពីអ្នកទស្សនាអាចជាប្រភពនៃកម្លាំងចិត្ត និងការបំផុសគំនិតសម្រាប់ស្នាដៃបន្ទាប់របស់ពួកគេ។ សាលសិល្បៈ និងការតាំងពិពណ៌ជាទូទៅមានបរិយាកាសស្ងប់ស្ងាត់ និងមានផាសុកភាព។ វាជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែចិត្ត គេចចេញពីភាពអ៊ូអរនៃជីវិតប្រចាំថ្ងៃ។ ការគយគន់ស្នាដៃសិល្បៈអាចជួយបន្ធូរអារម្មណ៍ បំបាត់ភាពតានតឹង និងជំរុញឲ្យមានការគិតពិចារណា។ វាគឺជាសកម្មភាពមួយដែលជួយលើកកម្ពស់សុខភាពផ្លូវចិត្ត និងផ្តល់នូវសន្តិភាពខាងក្នុងចិត្ត។ ការចំណាយពេលនៅទីនេះអាចជួយឲ្យយើងផ្តោតអារម្មណ៍លើសម្រស់ និងភាពស្ងប់ស្ងាត់នៃសិល្បៈ។ នៅពេលដែលយើងចូលទៅកាន់សាលសិល្បៈ យើងអាចផ្តាច់ខ្លួនចេញពីសម្ពាធការងារ បញ្ហាផ្ទាល់ខ្លួន ឬភាពអ៊ូអរនៃការរស់នៅក្នុងទីក្រុង។ បរិយាកាសស្ងប់ស្ងាត់ អមដោយស្នាដៃសិល្បៈដ៏ស្រស់ស្អាត អាចនាំមកនូវអារម្មណ៍ស្ងប់ និងសន្តិភាពក្នុងចិត្ត។ ការគយគន់ស្នាដៃសិល្បៈនីមួយៗ ទាមទារការផ្តោតអារម្មណ៍ និងការពិចារណា ដែលអាចជួយរំដោះចិត្តគំនិតរបស់យើងពីភាពតានតឹង។ ជួនកាល ស្នាដៃសិល្បៈអាចជំរុញឲ្យមានអារម្មណ៍ជ្រាលជ្រៅ ដូចជាក្តីសង្ឃឹម សេចក្តីរីករាយ ឬការឆ្លុះបញ្ចាំងពីជីវិត ដែលអាចជួយយើងឲ្យយល់ដឹងពីខ្លួនឯងកាន់តែច្បាស់។ ការចំណាយពេលនៅទីនេះ គឺជាការផ្តល់ពេលវេលាឲ្យខ្លួនឯងដើម្បីសម្រាក ដកដង្ហើមវែងៗ និងទទួលយកសម្រស់ដែលនៅជុំវិញខ្លួន។ វាអាចជាការព្យាបាលមួយសម្រាប់ផ្លូវចិត្ត និងជួយយើងឲ្យមានថាមពលឡើងវិញដើម្បីប្រឈមមុខនឹងជីវភាពប្រចាំថ្ងៃ។ សាលសិល្បៈជាច្រើនក៏មានកៅអីអង្គុយ ឬកន្លែងសម្រាប់សម្រាក ដែលអនុញ្ញាតឲ្យអ្នកទស្សនាអាចអង្គុយពិចារណាស្នាដៃសិល្បៈ ឬគ្រាន់តែអង្គុយស្ងាត់ៗដើម្បីលំហែអារម្មណ៍ក៏បាន។ នេះជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយស្ត្រេស និងបង្កើនសុខុមាលភាពផ្លូវចិត្ត។ កន្លែងល្បីៗសម្រាប់ការទស្សនាសិល្បៈនៅកម្ពុជាមាន នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ កម្ពុជាមានសាលសិល្បៈ និងទីតាំងតាំងពិពណ៌ជាច្រើនកន្លែង ដែលផ្តល់ជូននូវស្នាដៃប្លែកៗ និងគួរឲ្យចាប់អារម្មណ៍។ ពីប្រាសាទបុរាណរហូតដល់វិចិត្រសិល្បៈសម័យ ទេសភាពសិល្បៈរបស់កម្ពុជាបានផ្តល់ជូននូវជម្រើសដ៏សម្បូរបែបសម្រាប់អ្នកទស្សនាគ្រប់រសជាតិ។ ទីតាំងទាំងនេះមិនត្រឹមតែជាកន្លែងតាំងបង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសម្រាប់ការអភិរក្ស ការសិក្សា និងការអភិវឌ្ឍន៍សិល្បៈផងដែរ។ ការទស្សនាទីតាំងទាំងនេះនឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ភ្នំពេញជាបេះដូងនៃវិស័យសិល្បៈនៅកម្ពុជា ដែលមានទីតាំងល្បីៗជាច្រើន។ សារមន្ទីរជាតិកម្ពុជាគឺជាសារមន្ទីរប្រវត្តិសាស្ត្រ វប្បធម៌ និងបុរាណវិទ្យាដ៏ធំជាងគេនៅកម្ពុជា។ ថ្វីត្បិតតែមិនមែនជាវិចិត្រសាលសិល្បៈសម័យទំនើបក៏ដោយ ក៏សារមន្ទីរនេះតម្កល់ទុកនូវស្នាដៃសិល្បៈខ្មែរបុរាណជាច្រើន។ រួមទាំងចម្លាក់ព្រះពុទ្ធរូប និងវត្ថុបុរាណដ៏មានតម្លៃរាប់ពាន់មុខដែលឆ្លុះបញ្ចាំងពីសិល្បៈខ្មែរតាំងពីសហសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យអង្គរ និងក្រោយៗមកទៀត។ ការទស្សនាសារមន្ទីរជាតិជួយឲ្យយើងយល់ដឹងពីឫសគល់នៃសិល្បៈខ្មែរ និងការវិវត្តន៍របស់វា។ ស្ថាបត្យកម្មរបស់សារមន្ទីរនេះក៏ជាស្នាដៃសិល្បៈមួយដែរ។ សារមន្ទីរនេះមានទីតាំងនៅក្បែរព្រះបរមរាជវាំង និងផ្សារទំនើបរីវើសាយ ដែលធ្វើឲ្យវាងាយស្រួលក្នុងការចូលទស្សនា។ វាជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើមការធ្វើដំណើរស្វែងយល់សិល្បៈខ្មែរ ដោយសារវាផ្តល់នូវទិដ្ឋភាពទូទៅនៃបេតិកភណ្ឌសិល្បៈដ៏សម្បូរបែបរបស់ប្រទេស។ ក្រៅពីការតាំងបង្ហាញវត្ថុបុរាណ សារមន្ទីរនេះក៏ជួនកាលរៀបចំការតាំងពិពណ៌បណ្តោះអាសន្ន ឬព្រឹត្តិការណ៍វប្បធម៌នានាផងដែរ។ វិចិត្រសាលសិល្បៈរស្មី ដែលបង្ហាញពីស្នាដៃសិល្បៈសម័យទំនើបរបស់សិល្បករខ្មែរ និងបរទេស។ វាជាកន្លែងដ៏ល្អមួយដើម្បីស្វែងរកគំនូរ ចម្លាក់ និងស្នាដៃសិល្បៈផ្សេងៗទៀតដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតនាពេលបច្ចុប្បន្ន។ វិចិត្រសាលនេះតែងតែរៀបចំការតាំងពិពណ៌ថ្មីៗជាប្រចាំ ដែលផ្តល់ឱកាសឲ្យអ្នកទស្សនាបានឃើញស្នាដៃប្លែកៗជានិច្ច។ វិចិត្រសាលរស្មី មានទីតាំងនៅកណ្តាលក្រុងភ្នំពេញ ដែលងាយស្រួលក្នុងការធ្វើដំណើរទៅដល់។ វិចិត្រសាលនេះផ្តោតជាសំខាន់លើការគាំទ្រសិល្បករវ័យក្មេង និងសិល្បករដែលទើបនឹងរះថ្មីៗ ដោយផ្តល់វេទិកាសម្រាប់ការបង្ហាញស្នាដៃរបស់ពួកគេ។ អ្នកទស្សនាអាចទិញស្នាដៃសិល្បៈពីទីនេះ ដែលជាមធ្យោបាយដ៏ល្អមួយដើម្បីគាំទ្រសិល្បករក្នុងស្រុក និងទទួលបានវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យ។ សាលសិល្បៈសា សា អាត ប្រូចីក ជាកន្លែងតាំងពិពណ៌សិល្បៈសហសម័យដែលផ្តោតលើការពិសោធន៍ និងការច្នៃប្រឌិត។ តែងមានការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងការពិភាក្សាអំពីសិល្បៈ ដែលធ្វើឲ្យវាក្លាយជាមជ្ឈមណ្ឌលសិល្បៈដ៏រស់រវើកមួយ។ វាមិនមែនគ្រាន់តែជាកន្លែងសម្រាប់បង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាមជ្ឈមណ្ឌលសម្រាប់ការរៀនសូត្រ ការស្រាវជ្រាវ និងការផ្លាស់ប្ដូរទស្សនៈដែលធ្វើឱ្យសិល្បៈមានភាពរីកចម្រើន។ ក្រៅពីការតាំងពិពណ៌ សាលសិល្បៈនេះក៏បានរៀបចំកម្មវិធីសិល្បៈជាច្រើន ដែលរួមមានការសម្តែង សិក្ខាសាលា និងការជជែកដេញដោលអំពីបញ្ហាសិល្បៈ និងសង្គម។ ដឹ មេនសិន ហឺរីថេក អាត ហ្គាទ្បឺរី ជាសាលវិចិត្រសិល្បៈដែលស្ថិតនៅក្នុងអគារបេតិកភណ្ឌដ៏ចំណាស់មួយ ដែលផ្តល់នូវបរិយាកាសប្លែកសម្រាប់ការទស្សនាស្នាដៃសិល្បៈនានា។ វាបង្ហាញទាំងស្នាដៃបុរាណ និងសម័យទំនើបរបស់សិល្បករក្នុងស្រុក និងអន្តរជាតិ។ ដឹ មេនសិន ហឺរីថេក អាត ហ្គាទ្បឺរី មានទីតាំងនៅក្នុងអគារប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតមួយក្បែរមាត់ទន្លេ ដែលផ្តល់នូវបទពិសោធន៍ទស្សនាសិល្បៈដ៏ប្លែក។ ការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ និងសិល្បៈសហសម័យ បង្កើតបានជាបរិយាកាសដ៏ទាក់ទាញ។ វិចិត្រសាលនេះតែងតែមានស្នាដៃថ្មីៗមកតាំងបង្ហាញជាប្រចាំ ដែលធ្វើឲ្យអ្នកទស្សនាមានអ្វីដែលថ្មីៗដើម្បីស្វែងយល់ជានិច្ច។ ក្រៅពីភ្នំពេញ ខេត្តសៀមរាបក៏ជាមជ្ឈមណ្ឌលសិល្បៈដ៏សំខាន់មួយផងដែរ ដោយសារតែមានវត្តមានប្រាសាទអង្គរវត្ត។ ខេត្តសៀមរាបមិនត្រឹមតែជាច្រកទ្វារទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសិល្បៈដ៏រស់រវើក ដែលផ្តល់នូវបទពិសោធន៍សិល្បៈ និងវប្បធម៌ដ៏សម្បូរបែបផងដែរ។ ទីតាំងសិល្បៈនៅសៀមរាបបានរួមបញ្ចូលគ្នានូវសិល្បៈប្រពៃណី និងសហសម័យ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់សិល្បករក្នុងស្រុក និងអន្តរជាតិ។ សាលសិល្បៈមួយចំនួននៅ ផ៉ាប់ ស្រ្ទីត និង តំបន់ជុំវិញ ផ្សារចាស់ មានសាលសិល្បៈតូចៗជាច្រើនដែលបង្ហាញ និងលក់ស្នាដៃគំនូរ ចម្លាក់ និងសិប្បកម្មផ្សេងៗរបស់សិល្បករក្នុងស្រុក។ ទីតាំងទាំងនេះងាយស្រួលរក និងផ្តល់ឱកាសឲ្យអ្នកទេសចរទិញវត្ថុអនុស្សាវរីយ៍សិល្បៈប្លែកៗ។ អ្នកអាចដើរលេងកម្សាន្តនៅតំបន់នេះ ហើយស្វែងយល់ពីវិចិត្រសាលសិល្បៈជាច្រើន ដែលបង្ហាញពីភាពច្នៃប្រឌិតរបស់សិល្បករខ្មែរ។ ស្នាដៃទាំងនេះជាញឹកញាប់ឆ្លុះបញ្ចាំងពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រស់ស្អាតរបស់កម្ពុជា។ ការទិញស្នាដៃសិល្បៈពីសាលទាំងនេះក៏ជាការគាំទ្រដោយផ្ទាល់ដល់សហគមន៍សិល្បៈក្នុងស្រុកផងដែរ។ ធៀមស៍ ហោស៍ ជាស្ទូឌីយោ និងវិចិត្រសាលរបស់សិល្បករល្បី ឈ្មោះ លីម មួយធៀម ដែលបង្ហាញពីសិប្បកម្មប្រពៃណីខ្មែរ និងសិល្បៈសហសម័យ។ កន្លែងនេះមានភាពល្បីល្បាញដោយសារការរចនាតែមួយគត់ និងការបង្ហាញពីបច្ចេកទេសសិល្បៈខ្មែរដ៏ល្អឯក។ វាមិនត្រឹមតែជាវិចិត្រសាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលអភិរក្ស និងលើកកម្ពស់សិល្បៈប្រពៃណីខ្មែរផងដែរ។ លោក លីម មួយធៀម បានប្រមូល និងថែរក្សាវត្ថុបុរាណជាច្រើន ហើយបានបង្កើតស្នាដៃសិល្បៈថ្មីៗដែលផ្សារភ្ជាប់នឹងឫសគល់វប្បធម៌ខ្មែរ។ ការទស្សនាកន្លែងនេះនឹងផ្តល់ឲ្យអ្នកនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសិល្បៈខ្មែរដ៏ល្អប្រណិត។ វ័ន អេទ្បេវិន ហ្គាទ្បឺរី ជាវិចិត្រសាលសិល្បៈសម័យទំនើបដែលបង្ហាញពីស្នាដៃថតរូប គំនូរ និងចម្លាក់។ វិចិត្រសាលនេះជាញឹកញាប់រៀបចំពិធីតាំងពិពណ៌បណ្តោះអាសន្ន ដែលទាក់ទាញអ្នកស្រឡាញ់សិល្បៈ។ វាបានផ្តល់នូវទស្សនៈវិស័យថ្មីមួយទៅលើសិល្បៈសហសម័យនៅកម្ពុជា។ វិចិត្រសាលនេះជាញឹកញាប់រៀបចំការតាំងពិពណ៌ដែលផ្តោតលើប្រធានបទសង្គម បរិស្ថាន ឬបុគ្គលិកលក្ខណៈ ដែលជំរុញឲ្យមានការគិតពិចារណា។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងយល់ពីទម្រង់សិល្បៈប្លែកៗ និងគំនិតច្នៃប្រឌិតថ្មីៗ។ របៀបដែលស្វែងរកការតាំងពិពណ៌ក្នុងស្រុក អាចតាមបណ្តាញសង្គម តាមកាសែត ឬទស្សនាវដ្តីក្នុងស្រុក សួរទៅអ្នកស្រុក អ្នកមគ្គុទ្ទេស ឫការដើររុករកដោយផ្ទាល់។ ការស្វែងរកការតាំងពិពណ៌សិល្បៈក្នុងស្រុកអាចងាយស្រួលជាងការគិត។ មានមធ្យោបាយជាច្រើនដើម្បីទទួលបានព័ត៌មានជាពិសេសតាមបណ្តាញសង្គម។ វាជាមធ្យោបាយដ៏លឿនរហ័សបំផុតក្នុងការស្វែងរកព័ត៌មាន ព្រោះជាដំណើរការតិចណូទ្បូជីនិងឌីជីថល។ វិចិត្រសាល សិល្បករ និងអង្គការសិល្បៈភាគច្រើនមានគេហទំព័រហ្វេសប៊ុក ឬគណនីអុីស្តាក្រាម ដែលផ្សព្វផ្សាយព័ត៌មានអំពីការតាំងពិពណ៌ថ្មីៗ ព្រឹត្តិការណ៍ និងសិក្ខាសាលានានា។ ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ អ្នកអាច តាមដាន គ្រប់ទំព័រទាំងនេះ។ ម្យ៉ាងអ្នកក៏អាចស្វែងរកតាម ហាសថេក ដូចជាខេមបូឌៀអាត សៀមរាបអាត ឬឈ្មោះវិចិត្រសាលជាក់លាក់ វាជួយអ្នករកឃើញការតាំងពិពណ៌ដែលកំពុងដំណើរការ ឬនឹងមកដល់ឆាប់ៗ។ ក្រៅពីនេះ ក្រុមសិល្បៈ នៅលើប្រព័ន្ធបណ្តាញសង្គម ជារឿយៗចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍សិល្បៈក្នុងស្រុក ដែលជាប្រភពព័ត៌មានដ៏ល្អមួយសម្រាប់អ្នកស្រឡាញ់សិល្បៈ។ តាមកាសែត ឬទស្សនាវដ្តីក្នុងស្រុក ជាពិសេសទស្សនាវដ្តីដែលផ្តោតលើវប្បធម៌ និងកម្សាន្ត តែងតែមានផ្នែកមួយដែលចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍សិល្បៈយ៉ាងទូលំទូលាយ។ ការអានប្រភពទាំងនេះអាចផ្តល់ឲ្យអ្នកនូវព័ត៌មានលម្អិតអំពីទីតាំង កាលបរិច្ឆេទ និងប្រធានបទនៃការតាំងពិពណ៌។ ដឹ ភ្នំពេញ ផុស ឬខ្មែរថាមស៍ ដែលជាកាសែតសរសេរជាភាសាអង់គ្លេស ក៏មានផ្នែកមួយដែលផ្តោតលើព័ត៌មានសិល្បៈ និងវប្បធម៌ផងដែរ។ ពួកគេអាចនឹងចុះផ្សាយបទសម្ភាសន៍ជាមួយសិល្បករ ឬការរៀបរាប់អំពីការតាំងពិពណ៌ថ្មីៗ។ ទស្សនាវដ្តីអនឡាញ ឬបោះពុម្ពមួយចំនួនដែលផ្តោតលើរបៀបរស់នៅ ឬទេសចរណ៍នៅកម្ពុជា ក៏អាចជាប្រភពដ៏ល្អផងដែរ។ អ្នកក៏អាចសួរទៅកាន់អ្នកស្រុក ឬមគ្គុទ្ទេសក៍ ប្រសិនបើអ្នកកំពុងធ្វើដំណើរ ពួកគេអាចផ្តល់ព័ត៌មានដ៏មានតម្លៃអំពីការតាំងពិពណ៌បណ្តោះអាសន្ន ឬសាលសិល្បៈដែលមិនសូវល្បី។ ពួកគេអាចណែនាំកន្លែងដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈច្រើន។ ការសន្ទនាជាមួយអ្នករស់នៅក្នុងតំបន់ ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យទេសចរណ៍ ឬវប្បធម៌ អាចនាំឲ្យអ្នករកឃើញកាន់តែច្រើននៃប្រភពសិល្បៈ។ ពួកគេអាចនឹងស្គាល់វិចិត្រករក្នុងស្រុក ឬសាលតូចៗដែលមិនទាន់មានវត្តមានលើបណ្តាញអនឡាញ។ នេះជាវិធីសាស្រ្តដ៏ល្អមួយដើម្បីទទួលបានបទពិសោធន៍សិល្បៈពិតប្រាកដ។ ពេលខ្លះ ការដើររុករកដោយសេរីនៅក្នុងទីក្រុង ជាពិសេសនៅតំបន់ដែលសម្បូរហាងកាហ្វេ សណ្ឋាគារ ឬភោជនីយដ្ឋានល្បីៗ អាចនាំឲ្យអ្នកប្រទះឃើញសាលសិល្បៈ ឬទីកន្លែងតាំងពិពណ៌តូចៗដែលលាក់ខ្លួននៅតាមដងផ្លូវ។ ទីតាំងខ្លះអាចរៀបចំការតាំងពិពណ៌នៅក្នុងហាងកាហ្វេ ឬភោជនីយដ្ឋានរបស់ពួកគេ។ នៅរាជធានីភ្នំពេញ តំបន់ជុំវិញទន្លេចតុមុខ ផ្លូវ២៤០ និងតំបន់ ប៊ី ខេខេ១ ជារឿយៗមានសាលសិល្បៈតូចៗ ឬហាងកាហ្វេដែលតាំងបង្ហាញស្នាដៃសិល្បៈ។ ការដើររុករកដោយមិនកំណត់គោលដៅ អាចនាំមកនូវភាពរីករាយ និងឱកាសក្នុងការស្វែងយល់ពីសិល្បៈតាមបែបធម្មជាតិ។ សរុបមក ការទស្សនាសាលសិល្បៈ និងការតាំងពិពណ៌ក្នុងស្រុក គឺជាសកម្មភាពដ៏មានអត្ថន័យ និងផ្តល់អត្ថប្រយោជន៍ជាច្រើន។ វាអនុញ្ញាតឲ្យយើងស្វែងយល់ពីនិន្នាការសិល្បៈសម័យបច្ចុប្បន្ន គាំទ្រសិល្បករក្នុងស្រុក ទទួលបានបទពិសោធន៍វប្បធម៌ប្លែកៗ បង្កើតចំណងជាមួយសិល្បករ និងជាកន្លែងសម្រាកលំហែដ៏ល្អ។ កម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តសៀមរាប មានទីតាំងសិល្បៈល្បីៗជាច្រើនដែលរង់ចាំអ្នកទៅទស្សនា។ ការស្វែងរកព័ត៌មានអំពីការតាំងពិពណ៌ក៏មានភាពងាយស្រួលផងដែរ តាមរយៈបណ្តាញសង្គម កាសែតក្នុងស្រុក ឬការសួរទៅអ្នកស្រុក។ ដូច្នេះ កុំស្ទាក់ស្ទើរឡើយ ចូរចំណាយពេលខ្លះដើម្បីស្វែងយល់ពីពិភពសិល្បៈដ៏សម្បូរបែបរបស់កម្ពុជា។ ការចូលរួមរបស់អ្នកនឹងជួយលើកកម្ពស់វិស័យសិល្បៈជាតិ និងផ្តល់កម្លាំងចិត្តដល់សិល្បករខ្មែរឲ្យបន្តបង្កើតស្នាដៃដ៏ល្អឯកសម្រាប់សង្គម។ វាជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់ពីខ្លួនឯង និងពិភពលោកតាមរយៈការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត។